ការផ្តល់អំណោយក្នុងឱកាសពិធីផ្សេងៗ ឬកម្មវិធីសិល្បៈ តែងតែត្រូវបានអនុវត្តជារឿយៗ ដើម្បីបង្ហាញពីសេចក្ដីគោរព និងការទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរបស់អ្នកចូលរួម។ វាជាអំពើមួយល្អ និងការអភិរក្សស្នាមដៃវប្បធម៌ខ្មែរ ដែលមានមូលដ្ឋានលើការដឹងគុណ ការលើកទឹកចិត្ត និងភាពមោទនភាពលើសិល្បៈជាតិ។ អ្នកសម្តែងក្នុងពិធី ដូចជា អ្នករាំ អ្នកចម្រៀង ឬសិល្បករដទៃទៀត តែងតែទទួលបាននូវអំណោយ សម្រាប់លើកទឹកចិត្ត និងជាការអបអរសាទរ។ អំណោយទាំងនោះមិនត្រឹមតែផ្តល់តម្លៃសម្រាប់ពួកគេនោះទេ ប៉ុន្តែវាជាផលតបស្នង និងជួយបង្កើនការចូលរួមពីសង្គម។ មួយវិញទៀតក្នុងចំណោមអំណោយដែលមានសារសំខាន់និងមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងពិធីខ្មែរ គឺ កម្រងផ្កាម្លិះ ។ ផ្កាម្លិះជាផ្កាស្រស់ៗដែលមានក្លិនឈ្ងុយ តំណាងឲ្យភាពបរិសុទ្ធ និងស្មោះត្រង់ និងសេចក្ដីគោរពរបស់ជាតិខ្មែរ។ កម្រងផ្កាម្លិះ ជាទូទៅត្រូវបានដាក់បំពាក់ករបស់អ្នកសម្តែង ព្រោះវាជាសញ្ញាបង្ហាញពីការសរសើរ ការគោរព និងការជូនពរជ្រាលជ្រៅពីអ្នកទស្សនា និងអ្នកចូលរួមក្នុងពិធី។ ជាធម្មតា កម្រងផ្កាម្លិះត្រូវបានរៀបចំជាមុន ដោយចាស់ៗឬអ្នករៀបចំកម្មវិធីដែលមានបទពិសោធន៍ និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាពិធីនឹងពោរពេញដោយសេចក្ដីថ្លៃថ្នូរ សុភមង្គល និងឳឡារិក។ ការបំពាក់កម្រងផ្កាម្លិះបន្ទាប់ពីការសម្តែង គឺជារង្វាន់ផ្លូវចិត្តដែលធ្វើឲ្យអ្នកសម្តែងមានទំនុកចិត្ត និងខិតខំអភិវឌ្ឍជំនាញបន្តទៅមុខ។ លើសពីកម្រងផ្កា ម្ចាស់កម្មវិធីក៏អាចផ្តល់ បាច់ផ្កាស្រស់ៗ ឬបាច់ផ្កាលុយ ដែលរៀបចំយ៉ាងស្រស់ស្អាត ទាំងមានផ្កាផ្សេងៗ ។ បាច់ផ្កាទាំងនេះអាចជា ផ្កាកុលាប អ៊ូឃីដេ ឬផ្កាដែលដាំក្នុងស្រុក ហើយក៏ជាប្រភេទអំណោយដែលមានភាពស្មោះត្រង់ និងក្តីស្រឡាញ់លើអ្នកសិល្បៈ។ អ្នកសម្តែងបានល្អ ឬភ្ញៀវកិត្តិយសជាពិសេសតម្រូវទទួលបានបាច់ផ្កានេះ ដើម្បីសម្ដែងនូវសេចក្ដីគោរព និងក្តីស្រឡាញ់យ៉ាងខ្ពង់ខ្ពស់។ បាច់ផ្កាស្រស់ស្អាតទាំងនេះតែងតែផ្តល់ជូនក្នុងពេលថតរូប ឬពេលចប់កម្មវិធី ដើម្បីផ្ដល់ឱ្យអ្នកសិល្បៈដោយផ្ទាល់។ អ្នកផ្តល់អំណោយអាចជាមិត្តភក្ដិ គ្រួសារ ម្ចាស់កម្មវិធី ឬមនុស្សដែលគាំទ្រផ្ទាល់ផងដែរ។ អំណោយផ្សេងទៀតដែលទទួលបាននូវការចាប់អារម្មណ៍ជាពិសេសគឺ លុយដែលឆ្នៃបែបសិល្បៈជាខ្សែកពាក់។ នៅក្នុងភាសាខ្មែរ ត្រូវបានហៅថា "ខ្សែពាក់កធ្វើពីលុយ" ដែលជារបៀបបង្ហាញការថ្លែងអំណរគុណនិងការឧបត្ថម្ភយ៉ាងច្នៃប្រឌិត។ ខ្សែពាក់កធ្វើពីលុយនេះតែងតែត្រូវផ្តល់ជាពិសេសនៅពេលមានការសម្តែងជាតិ តន្ត្រី ឬការរាំរបាំពិធីបុណ្យ។ វាជាការផ្តល់កម្លាំងចិត្ត ដើម្បីឲ្យពួកគេចង់បន្ត ខិតខំ និងរក្សាសិល្បៈជាតិអោយរស់រវើក។ វាជាការបង្កើតសុភមង្គល និងអនុស្សាវរីយ៍ដ៏មានតម្លៃក្នុងចិត្តសិល្បករ ដែលជួយបន្តបង្កើតកម្លាំងចិត្តក្នុងការរាំសម្តែង។ អំណោយគ្រប់ប្រភេទ គឺជារូបតំណាងនៃព្រលឹងជាតិ សោភ័ណភាពវប្បធម៌ និងចិត្តស្មោះត្រង់ពីអ្នកជាអ្នកទទួល និងអ្នកផ្ដល់។